ការបង្រៀនជំនាញទន់បានក្លាយជាកត្តាមួយដ៏សំខាន់សម្រាប់ជោគជ័យក្នុងអាជីពនាពេលបច្ចុប្បន្ន។ ជំនាញទាំងនេះមានសារៈសំខាន់ដូចគ្នាទៅនឹងជំនាញរឹងដែលទាក់ទងនឹងការងារបច្ចេកទេស។ អ្នកជំនាញដែលមានទាំងជំនាញរឹងនិងជំនាញទន់នឹងមានភាពប្រកួតប្រជែងខ្ពស់នៅក្នុងទីផ្សារការងារ។ ការបណ្តុះបណ្តាលលើជំនាញទន់ជួយឱ្យបុគ្គលម្នាក់ៗអាចសម្របខ្លួនបានល្អទៅនឹងបរិយាកាសការងារ។ ការបណ្តុះបណ្តាលលើសីលធម៌ និងឥរិយាបថត្រូវផ្តោតសំខាន់លើការបង្កើតទម្លាប់ល្អនិងភាពស្មោះត្រង់។ គ្រូបង្វឹកអាចប្រើវិធីសិក្សាពីករណីជាក់ស្តែងដែលទាក់ទងនឹងបញ្ហាសីលធម៌នៅក្នុងការិយាល័យ។ ការពិភាក្សាអំពីអាកប្បកិរិយាវិជ្ជាជីវៈនិងការគោរពគ្នាទៅវិញទៅមកក៏ជាចំណុចសំខាន់ផងដែរ។ សិស្សត្រូវយល់ដឹងពីសារៈសំខាន់នៃការទទួលខុសត្រូវខ្ពស់លើការងាររបស់ខ្លួន។ ពួកគេក៏ត្រូវរៀនពីរបៀបរក្សាការសម្ងាត់របស់ក្រុមហ៊ុននិងព័ត៌មានអតិថិជន។ ការបណ្តុះបណ្តាលនេះជួយឱ្យពួកគេមានផ្នត់គំនិតត្រឹមត្រូវសម្រាប់ការកសាងទំនាក់ទំនងល្អជាមួយមិត្តរួមការងារ។ ការបង្ហាញឥរិយាបថវិជ្ជមាននិងការគោរពច្បាប់ក្រុមហ៊ុន គឺជាគ្រឹះនៃភាពជោគជ័យ។ ការបណ្តុះបណ្តាលលើការងារជាក្រុមគឺមានសារៈសំខាន់ខ្លាំងណាស់សម្រាប់ការសម្រេចគោលដៅរួម។ គ្រូបង្រៀនអាចប្រើប្រាស់គម្រោងជាក្រុម ឬកិច្ចការរួមដើម្បីឱ្យសិស្សបានអនុវត្តដោយផ្ទាល់។ សិស្សត្រូវរៀនពីរបៀបប្រាស្រ័យទាក់ទងគ្នាប្រកបដោយប្រសិទ្ធភាពនិងស្តាប់យោបល់របស់អ្នកដទៃ។ ពួកគេក៏ត្រូវរៀនពីរបៀបដោះស្រាយជម្លោះដែលកើតឡើងនៅក្នុងក្រុមដោយសន្តិវិធី។ ការបណ្តុះបណ្តាលនេះគួរតែបង្រៀនសិស្សពីរបៀបបែងចែកតួនាទីនិងទទួលខុសត្រូវរៀងៗខ្លួន។ វាក៏ត្រូវផ្តល់ឱកាសឱ្យពួកគេរៀនពីរបៀបផ្តល់និងទទួលមតិកែលម្អប្រកបដោយស្ថាបនា។ ការធ្វើការជាក្រុមល្អនឹងជួយបង្កើនផលិតភាពការងារនិងបង្កើតបរិយាកាសរីករាយ។ វាគឺជាជំនាញដែលគ្រប់និយោជកទាំងអស់ស្វែងរកពីបេក្ខជនរបស់ខ្លួន។ ការគ្រប់គ្រងពេលវេលាប្រកបដោយប្រសិទ្ធភាពគឺជាមូលដ្ឋានគ្រឹះនៃផលិតភាពផ្ទាល់ខ្លួន។ ការបណ្តុះបណ្តាលនេះត្រូវចាប់ផ្តើមពីការកំណត់គោលដៅច្បាស់លាស់និងការបែងចែកអាទិភាពការងារ។ សិស្សត្រូវរៀនពីរបៀបរៀបចំកាលវិភាគប្រចាំថ្ងៃនិងប្រចាំសប្តាហ៍ប្រកបដោយប្រយោជន៍។ ពួកគេអាចប្រើប្រាស់ឧបករណ៍ឌីជីថលដូចជាកម្មវិធីប្រតិទិននិងកម្មវិធីគ្រប់គ្រងកិច្ចការ។ ការបណ្តុះបណ្តាលក៏គួរតែផ្តោតលើការកាត់បន្ថយទម្លាប់ខ្ជិលច្រអូសនិងការរំខានផ្សេងៗ។ សិស្សត្រូវរៀនពីរបៀបផ្តោតលើកិច្ចការតែមួយក្នុងពេលតែមួយដើម្បីបង្កើនប្រសិទ្ធភាពការងារ។ ការគ្រប់គ្រងពេលវេលាល្អជួយកាត់បន្ថយភាពតានតឹងនិងជួយឱ្យសម្រេចគោលដៅបានទាន់ពេល។ ជំនាញនេះមានសារៈសំខាន់ទាំងក្នុងជីវិតការងារនិងជីវិតផ្ទាល់ខ្លួន។ វាជាជំនាញដែលធ្វើឱ្យអ្នកក្លាយជាបុគ្គលដែលមានទំនួលខុសត្រូវខ្ពស់។ ការបណ្តុះបណ្តាលជំនាញទន់ទាំងនេះរួមគ្នាគឺជួយកសាងមូលដ្ឋានគ្រឹះដ៏រឹងមាំសម្រាប់អនាគតការងាររបស់សិស្សគ្រប់រូប។ ពួកគេនឹងក្លាយជាបុគ្គលិកដែលមានសមត្ថភាពនិងអាចបត់បែនបានទៅតាមតម្រូវការទីផ្សារ។